ការចិញ្ចឹមចង្រិត កំពុងក្លាយជាអាជីវកម្មកសិកម្មមួយដែលកំពុងមានការពេញនិយមនៅកម្ពុជា។ វាជាមុខរបរមួយដែលងាយស្រួលធ្វើ ហើយចំណាយដើមទុនតិច ប៉ុន្តែអាចផ្តល់ប្រាក់ចំណូលខ្ពស់។ ចង្រិតត្រូវបានគេប្រើប្រាស់ជាអាហារដ៏មានប្រូតេអ៊ីន ហើយមានតម្រូវការខ្ពស់ទាំងក្នុងស្រុក និងការនាំចេញ។ ចំពោះដំណើរការនៃការចិញ្ចឹមចង្រិតមានដំណាក់កាលសំខាន់ៗដូចជា ការរៀបចំទ្រុង ការជ្រើសរើសពូជ ការផ្តល់ចំណី ការថែទាំ និងការប្រមូលផលជាដើម។ ចំពោះការរៀបចំទ្រុងចិញ្ចឹមចង្រិតឱ្យបានត្រឹមត្រូវមានសារៈសំខាន់ណាស់ក្នុងការចិញ្ចឹមឱ្យទទួលបានជោគជ័យ។ ទ្រុងដែលល្អត្រូវមានលក្ខណៈសមស្របសម្រាប់ចង្រិតរស់នៅ និងលូតលាស់បានល្អ។ ទំហំទ្រុងគួរមានទទឹងប្រហែល ១.៥ ម៉ែត្រ បណ្ដោយ ២ ម៉ែត្រ និងកម្ពស់ ១ ម៉ែត្រ។ ទំហំនេះអាចចិញ្ចឹមចង្រិតបានប្រហែលរាប់រយក្បាល។ ទ្រុងគួរតែសង់ពី ស៊ីម៉ង់ត៍ ឬ ឥដ្ឋ ដើម្បីការពារកុំឲ្យចង្រិតចេញ។ ត្រូវមានគម្របដែលជាសំណាញ់ល្អិត ដើម្បីការពារកុំឲ្យចង្រិតចេញ និងការពារពីសត្វចង្រៃផ្សេងៗ។ ត្រូវសង់ទ្រុងឱ្យបានរឹងមាំ ហើយបំពាក់នូវគម្របបិទជិត។ ត្រូវដាក់សម្ភារៈសម្រាប់ចង្រិតលាក់ខ្លួននៅក្នុងទ្រុង ដូចជា បំពង់ជ័រ កំប៉ុង ឬ សំបកដូងជាដើម។ ហើយត្រូវមានធុងដាក់ទឹក និងធុងដាក់ចំណីសម្រាប់ចង្រិត។ ជាទូទៅ ពូជចង្រិតដែលគេនិយមចិញ្ចឹមនៅកម្ពុជាមានបីប្រភេទគឺ ចង្រិតខ្មៅ ចង្រិតក្រហម និងចង្រិតស្រែ។ ចំពោះចង្រិតខ្មៅ ចង្រិតប្រភេទនេះមានទំហំធំ ហើយលូតលាស់លឿន។ ចង្រិតនេះមានពណ៌ខ្មៅរលោង និងមានសម្លេងលឺខ្លាំង។ វាក៏ធន់នឹងជំងឺ ហើយងាយស្រួលចិញ្ចឹមផងដែរ។ បន្ថែមពីនេះវាក៏មានប្រូតេអ៊ីនខ្ពស់ដែលធ្វើឲ្យវាមានតម្លៃនៅលើទីផ្សារ។ ឯអាយុកាលរបស់វាខ្លី ហើយអាចត្រូវការការថែទាំបន្ថែមដើម្បីឲ្យវាលូតលាស់បានល្អ។ រីឯចង្រិតក្រហម ចង្រិតប្រភេទនេះមានទំហំតូចជាងចង្រិតខ្មៅបន្តិច ហើយមានពណ៌ក្រហមត្នោត។ វាមានរសជាតិឆ្ងាញ់ និងមានសាច់ច្រើន ហើយវាអាចលូតលាស់បានល្អនៅគ្រប់រដូវកាល។ ប៉ុន្តែ វាអាចនឹងងាយរងគ្រោះដោយជំងឺជាងចង្រិតខ្មៅ។ ចំណែកឯចង្រិតស្រែ ចង្រិតប្រភេទនេះមានទំហំតូចជាងគេ ហើយមានពណ៌ត្នោតស្រាល។ វាមានក្លិនឈ្ងុយឆ្ងាញ់ជាងចង្រិតទាំងពីរប្រភេទខាងលើ។ ប៉ុន្តែ វាលូតលាស់យឺត ហើយអាចត្រូវការការថែទាំបន្ថែមដើម្បីឲ្យវាធំលឿន។ មុននឹងជ្រើសរើសពូជចង្រិត អ្នកគួរតែសិក្សាពីលក្ខណៈនៃពូជនីមួយៗ និងជ្រើសរើសពូជដែលសមស្របទៅតាមតម្រូវការទីផ្សារ និងលក្ខខណ្ឌចិញ្ចឹមរបស់អ្នក។ រីឯការថែទាំចង្រិតត្រឹមត្រូវគឺជាកត្តាសំខាន់បំផុតដើម្បីទទួលបានទិន្នផលខ្ពស់ និងរក្សាគុណភាពចង្រិតឲ្យបានល្អ។ ដូចទៅនឹងសត្វចិញ្ចឹមដទៃទៀតដែរ ការថែទាំចង្រិតទាមទារនូវការយកចិត្តទុកដាក់ និងការយល់ដឹងពីតម្រូវការរបស់វា។ ចំពោះចំណីរបស់ចង្រិតអាចមានច្រើនប្រភេទដូចជា ចំណីម្សៅ ចំណីគ្រាប់ និងចំណីរុក្ខជាតិ។ ចំណីម្សៅងាយស្រួលរក ហើយអាចផ្តល់បានសម្រាប់ចង្រិតតូចៗ។ ឯចំណីគ្រាប់អាចផ្តល់បានសម្រាប់ចង្រិតធំៗ ហើយចំណីរុក្ខជាតិអាចមានដូចជាត្រកួន ឬស្លឹកល្ហុង។ សម្រាប់អ្នកចិញ្ចឹមចង្រិតត្រូវដាក់ចំណីចង្រិតឲ្យបានទៀងទាត់ និងគ្រប់គ្រាន់។ ដោយអ្នកចិញ្ចឹមគួរដាក់ចំណីនៅពេលល្ងាច ដើម្បីកុំឲ្យចំណីឆាប់ស្អុយ។ ហើយត្រូវផ្តល់ចំណីទៅតាមបរិមាណចង្រិត បើដាក់ចំណីច្រើនពេក អាចធ្វើឲ្យចំណីស្អុយ ហើយបណ្តាលឲ្យចង្រិតកើតជំងឺ។ ចំពោះការចិញ្ចឹមចង្រិតត្រូវរក្សាសីតុណ្ហភាពក្នុងទ្រុងចង្រិតឲ្យបានសមស្រប ប្រហែល ២៧ ទៅ ៣២ អង្សាសេ។ បើអាកាសធាតុក្តៅពេក គួរដាក់ទឹកឲ្យបានច្រើន ហើយបើត្រជាក់ពេក គួរដាក់ចង្កៀងកម្តៅ។ ហើយត្រូវរក្សាសំណើមក្នុងទ្រុងឲ្យបានល្អ បើទ្រុងស្ងួតពេក ចង្រិតអាចនឹងងាប់។ អ្នកចិញ្ចឹមចង្រិតអាចដាក់ទឹកក្នុងកែវតូចៗនៅជុំវិញទ្រុងដើម្បីរក្សាសំណើម។ ឯការគ្រប់គ្រងអនាម័យ និងជំងឺ គឺត្រូវសម្អាតទ្រុងចង្រិតជាប្រចាំ ដើម្បីការពារកុំឲ្យមានមេរោគ ឬសត្វល្អិតផ្សេងៗ។ ហើយត្រូវតាមដានសុខភាពចង្រិតជានិច្ច បើមានចង្រិតងាប់ ត្រូវយកវាចេញពីទ្រុងភ្លាមៗដើម្បីកុំឲ្យរាលដាលដល់ចង្រិតផ្សេងទៀត។ ក្នុងករណីមានជំងឺធ្ងន់ធ្ងរ អាចប្រើប្រាស់ថ្នាំសម្លាប់មេរោគបន្តិចបន្តួចដើម្បីព្យាបាលពួកវា។ ការប្រមូលផលចង្រិត គឺជាដំណាក់កាលចុងក្រោយ និងសំខាន់បំផុតនៃការចិញ្ចឹមចង្រិត។ វាជាពេលវេលាដែលកសិករអាចទទួលបានប្រាក់ចំណូលពីការខិតខំរបស់ពួកគេ។ ការប្រមូលផលចង្រិតមានលក្ខណៈពិសេសត្រង់ថា គេអាចប្រើប្រាស់បច្ចេកទេសសាមញ្ញ និងរហ័ស។ ជាធម្មតា ចង្រិតអាចប្រមូលផលបាននៅពេលវាមានអាយុប្រហែល ៤៥ ថ្ងៃ ទៅ ៦០ ថ្ងៃ ឬនៅពេលដែលវាចាប់ផ្ដើមផ្លាស់ប្ដូរពណ៌ពីពណ៌ខ្មៅទៅពណ៌ត្នោត ហើយមានទំហំធំល្មមសម្រាប់លក់។ អ្នកចិញ្ចឹមអាចកំណត់ពេលវេលាប្រមូលផលដោយផ្អែកលើតម្រូវការទីផ្សារ និងទំហំរបស់ចង្រិត។ ចំពោះរបៀបប្រមូលផល ការប្រមូលផលចង្រិតអាចធ្វើឡើងដោយប្រើវិធីពីរយ៉ាង។ វិធីទីមួយ គឺត្រូវរៀបចំសំណាញ់មួយដែលមានទំហំសមរម្យ ហើយបិទបាំងគ្រប់ច្រកចេញចូលរបស់ទ្រុងចង្រិត។ បន្ទាប់មក ត្រូវផ្លាស់ចង្រិតឲ្យចូលទៅក្នុងសំណាញ់ ហើយយកសំណាញ់នោះទៅដាក់ក្នុងធុង ឬកន្ត្រក។ ឯវិធីទីពីរ គឺអ្នកអាចប្រើដៃដើម្បីចាប់ចង្រិតម្តងមួយៗ ហើយដាក់ចូលក្នុងធុង ឬកន្ត្រក។ វិធីនេះមានប្រសិទ្ធភាពតិចជាងការប្រើសំណាញ់ ប៉ុន្តែវាអាចជួយរក្សាកុំឲ្យចង្រិតខូចខាត។ បន្ទាប់ពីប្រមូលផលរួច ត្រូវយកចង្រិតទៅលាងសម្អាតជាមួយទឹកស្អាតឲ្យបានល្អ ដើម្បីកម្ចាត់ធូលីដី ឬសារធាតុផ្សេងៗ។ ចង្រិតដែលបានសម្អាតរួចអាចយកទៅចម្អិនបានភ្លាមៗ ដូចជាការ បំពង ឬលីងជាដើម។ ចំពោះចង្រិតអាចវេចខ្ចប់ក្នុងថង់ប្លាស្ទិក ឬកញ្ចប់ស្អាតដើម្បីរក្សាគុណភាពសម្រាប់លក់ដូរនៅលើទីផ្សារបានផងដែរ។ ខេត្តដែលមានប្រជាជនចិញ្ចឹមចង្រិតច្រើនជាងគេនៅកម្ពុជាគឺ ខេត្តកណ្ដាល និង ខេត្តកំពង់ចាម។ ខេត្តទាំងនេះមានទីតាំងភូមិសាស្ត្រល្អ ហើយមានការគាំទ្រពីមន្ទីរកសិកម្មទៀតផង។ ការចិញ្ចឹមចង្រិតនៅកម្ពុជាមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏បានក្លាយជាទំនិញនាំចេញដ៏សំខាន់មួយផងដែរ។ ចង្រិតគឺជាប្រភពប្រូតេអ៊ីនដ៏មានតម្លៃ ហើយមានតម្រូវការខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ។ ចំពោះចង្រិតដែលចិញ្ចឹមនៅកម្ពុជាត្រូវបាននាំចេញទៅលក់នៅបណ្តាប្រទេសជិតខាងដូចជា ថៃ និងវៀតណាម។ ប្រទេសទាំងនេះមានតម្រូវការចង្រិតខ្ពស់ ដោយសារវាជាអាហារដ៏ពេញនិយមមួយ។ ឯតម្លៃចង្រិតនាំចេញមានភាពខុសគ្នាទៅតាមគុណភាព និងទំហំរបស់វា។ ជាទូទៅ ចង្រិតដែលចិញ្ចឹមតាមបច្ចេកទេសត្រឹមត្រូវ និងមានសុខភាពល្អ អាចលក់បានក្នុងតម្លៃថ្លៃ។ ការនាំចេញចង្រិតទាមទារនូវបច្ចេកវិទ្យាវេចខ្ចប់ត្រឹមត្រូវ ដើម្បីរក្សាគុណភាព និងអនាម័យរបស់វា។ ចំណែកឯការលក់ដូរនៅលើទីផ្សារក្នុងស្រុកចង្រិតត្រូវបានលក់ដូរនៅតាម ផ្សារទំនើប និងផ្សារធម្មតា នៅក្នុងប្រទេសកម្ពុជា។ វាជាអាហារដ៏ពេញនិយមមួយសម្រាប់ប្រជាជនខ្មែរ ហើយអាចរកទិញបានយ៉ាងងាយស្រួល។ តម្លៃចង្រិតលក់ដូរនៅលើទីផ្សារក្នុងស្រុកមានតម្លៃថោកជាងតម្លៃនៃការនាំចេញទៅលក់នៅប្រទេសជិតខាង ហើយតម្លៃអាចប្រែប្រួលទៅតាមរដូវកាល និងបរិមាណចង្រិតដែលមាននៅក្នុងទីផ្សារ។ បន្ថែមពីនេះការចិញ្ចឹមចង្រិតអាចធ្វើឡើងបានគ្រប់រដូវកាល ប៉ុន្តែជាទូទៅ ប្រជាជនខ្មែរចាប់ផ្ដើមចិញ្ចឹមចង្រិតនៅ ដើមរដូវវស្សា។ រដូវវស្សានេះមានសីតុណ្ហភាពសមស្របសម្រាប់ការលូតលាស់របស់ចង្រិត។